នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការប្រើប្រាស់បណ្ដាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ភាសាដែលត្រូវបានប្រើប្រាស់នៅលើវេទិកាទាំងនេះមានភាពចម្រុះ ដោយមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ដែលនីមួយៗសុទ្ធតែមានលក្ខណៈពិសេស គុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ចំពោះអ្នកប្រើប្រាស់ភាសាខ្មែរ មានភាពងាយស្រួលជាង ភាសាអង់គ្លេសនៅលើបណ្ដាញសង្គម ដោយសារមូលហេតុសំខាន់ៗ។ ភាពស៊ាំ និងការយល់ដឹង ភាសាខ្មែរជាភាសាកំណើតដែលប្រជាជនខ្មែរភាគច្រើនធ្លាប់ប្រើប្រាស់តាំងពីក្មេង ដូច្នេះការអាន ការសរសេរ និងការយល់ដឹងគឺមានភាពងាយស្រួល និងរហ័សជាង។ ការបញ្ចេញមតិ ការប្រើភាសាកំណើតអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបញ្ចេញមតិយោបល់ អារម្មណ៍ និងគំនិតបានយ៉ាងទូលំទូលាយ ច្បាស់លាស់ និងស៊ីជម្រៅ ដោយមិនចាំបាច់បារម្ភពីកំហុសវេយ្យាករណ៍ ឬការបកប្រែ។ ចំនួនអ្នកប្រើប្រាស់ ភាគច្រើននៃអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា គឺជាជនជាតិខ្មែរ ដែលធ្វើឲ្យការទំនាក់ទំនង និងការចែករំលែកព័ត៌មានជាភាសាខ្មែរមានភាពងាយស្រួលក្នុងការទៅដល់ទស្សនិកជនគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលធ្លាប់ប្រើប្រាស់ភាសាអង់គ្លេសតាំងពីក្មេង ឬរស់នៅបរទេស ពួកគេក៏អាចនឹងយល់ថាការប្រើប្រាស់ភាសាអង់គ្លេសងាយស្រួលជាង ដោយសារតែភាពស៊ាំ និងភាពទូលំទូលាយនៃមាតិកាជាភាសាអង់គ្លេស។ ចំពោះភាសាខ្មែរមានគុណសម្បត្តិដូចជាភាពងាយស្រួលក្នុងការទំនាក់ទំនង អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទំនាក់ទំនងជាមួយជនរួមជាតិបានយ៉ាងរលូន និងគ្មានឧបសគ្គភាសា។ ការអភិរក្ស និងលើកកម្ពស់ភាសាជាតិ ជួយជំរុញការប្រើប្រាស់ និងអភិរក្សភាសាខ្មែរក្នុងបរិបទឌីជីថល។ ការយល់ដឹងពីវប្បធម៌ មាតិកាជាភាសាខ្មែរជារឿយៗឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងទស្សនៈរបស់សង្គមខ្មែរ ដែលជួយពង្រឹងអត្តសញ្ញាណជាតិ។ ភាពសមស្របសម្រាប់មាតិកាក្នុងស្រុក ងាយស្រួលក្នុងការបង្កើត និងចែករំលែកមាតិកាដែលទាក់ទងនឹងព្រឹត្តិការណ៍ បញ្ហាសង្គម ឬការកម្សាន្តក្នុងស្រុក។ ចំណែកឯគុណវិបត្តិនៃការប្រើប្រាស់ភាសាខ្មែរវិញ គឺភាគច្រើនងាយស្រួលសម្រាប់តែប្រជាជនខ្មែរនិងជនរួមជាតិតែប៉ុណ្ណោះ ប៉ុន្តែភាគតិចដែលជ្រាបទៅដល់អន្តរជាតិ។ ធនធានតិច បរិមាណមាតិកាអប់រំ បច្ចេកវិទ្យា ឬចំណេះដឹងថ្មីៗជាភាសាខ្មែរនៅមានកម្រិតបើធៀបនឹងភាសាអង់គ្លេស។ បញ្ហាពុម្ពអក្សរ និងការវាយបញ្ចូល ជួនកាលការវាយបញ្ចូលអក្សរខ្មែរអាចជួបបញ្ហាដូចជាការប្រែប្រួលពុម្ពអក្សរ ឬការប្រើប្រាស់យូនីកូដដែលមិនសូវមានលំនឹងលើឧបករណ៍មួយចំនួន។ រីឯភាសាអង់គ្លេសវិញនោះមានគុណសម្បត្តិដូចជាការទៅដល់ទស្សនិកជនទូលំទូលាយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សមកពីជុំវិញពិភពលោក។ ធនធានច្រើន អាចទទួលបានព័ត៌មាន ចំណេះដឹង ការស្រាវជ្រាវ និងមាតិកាកម្សាន្តដ៏សម្បូរបែបដែលត្រូវបានបង្កើតឡើងជាភាសាអង់គ្លេស។ ការអភិវឌ្ឍជំនាញភាសា ការប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំជួយអភិវឌ្ឍជំនាញអាន សរសេរ និងការយល់ដឹងភាសាបរទេស។ ឱកាសអាជីវកម្ម និងការងារ ការប្រើភាសាអង់គ្លេសបានល្អអាចបង្កើនឱកាសសម្រាប់អាជីវកម្មអន្តរជាតិ ឬការងារដែលទាមទារភាសាបរទេស។ ចំពោះគុណវិបត្តិតរបស់វាវិញនោះគឺឧបសគ្គភាសាសម្រាប់អ្នកមិនសូវចេះ អ្នកប្រើប្រាស់ដែលមិនសូវស្ទាត់ជំនាញភាសាអង់គ្លេសអាចជួបការលំបាកក្នុងការបញ្ចេញមតិ ឬយល់ពីមាតិកា។ ការបាត់បង់អត្តសញ្ញាណភាសា ការប្រើប្រាស់ភាសាអង់គ្លេសច្រើនពេកអាចកាត់បន្ថយការប្រើប្រាស់ភាសាកំណើត ដែលអាចជះឥទ្ធិពលដល់ការអភិរក្សភាសាខ្មែរ។ ការយល់ច្រឡំ ការប្រើប្រាស់ភាសាបរទេសដោយមិនបានស្ទាត់ជំនាញអាចនាំឲ្យមានការយល់ច្រឡំ ឬការបកស្រាយខុស។ សរុបមក ទាំងភាសាខ្មែរ និងភាសាអង់គ្លេសសុទ្ធតែមានតួនាទីសំខាន់នៅលើបណ្ដាញសង្គម។ ការជ្រើសរើសប្រើប្រាស់ភាសាណាមួយ គឺអាស្រ័យលើគោលបំណងរបស់អ្នកប្រើប្រាស់ តើចង់ទំនាក់ទំនងជាមួយអ្នកណា និងចង់ទទួលបាន ឬចែករំលែកមាតិកាប្រភេទណា។ ការប្រើប្រាស់ទាំងពីរភាសាដោយមានតុល្យភាព អាចជាជម្រើសល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដើម្បីអាចរក្សាអត្តសញ្ញាណជាតិផង និងទាញយកប្រយោជន៍ពីភាពទូលំទូលាយនៃពិភពឌីជីថលផង។